ទេសចរណ៍កសិកម្មគឺជាទម្រង់ទេសចរណ៍មួយដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា ដោយវាបានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរបានស្វែងយល់ពីរបៀបរស់នៅបែបជនបទ និងផលិតផលកសិកម្មដ៏ល្បីល្បាញនៅកម្ពុជា ។ ក្នុងចំណោមនោះ ចម្ការម្រេចកំពត និងវាលស្រែខេត្តបាត់ដំបង គឺជាគោលដៅដ៏លេចធ្លោបំផុតដែលភ្ញៀវទេសចរណ៍ទៅលេងច្រើន ។ ខេត្តកំពតមិនត្រឹមតែល្បីល្បាញដោយសារសម្រស់ធម្មជាតិ និងទីក្រុងដ៏ស្ងប់ស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដែនដីកំណើតនៃ ម្រេចកំពត ដ៏ល្បីល្បាញលើពិភពលោកផងដែរ ។ ការទស្សនាចម្ការម្រេចនៅកំពត គឺជាបទពិសោធន៍ទេសចរណ៍កសិកម្មដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលផ្សាភ្ជាប់អ្នកទៅនឹងប្រភពដើមនៃគ្រឿងទេសដ៏មានតម្លៃនេះ ។ ម្រេចកំពតជាផលិតផលកសិកម្មដ៏ល្បីល្បាញរបស់កម្ពុជា ដោយសាររសជាតិ និងក្លិនក្រអូបឈ្ងុយឆ្ងាញ់របស់វា ដែលបានទទួលស្គាល់ថាជាសូចនាករភូមិសាស្ត្រការពារពីសហភាពអឺរ៉ុប ។ យើងអាចមានឱកាសដើរលេងក្នុងចម្ការម្រេចដ៏ធំល្វឹងល្វើយ មើលឃើញផ្ទាល់ពីរបៀបដែលដើមម្រេចត្រូវបានដាំដុះ ថែទាំ និងប្រមូលផលដោយដៃរបស់កសិករខ្មែរ ។ យើងក៏អាចរៀនអំពីវដ្ដជីវិតរបស់ម្រេច ចាប់ពីពន្លកតូចមួយ រហូតដល់ក្លាយជាគ្រាប់ម្រេចខ្មៅ ក្រហម ស ឬបៃតង ។ ម្ចាស់ចម្ការ ឬមគ្គទេសក៍តែងតែរីករាយក្នុងការចែករំលែកចំណេះដឹងរបស់ពួកគេអំពីប្រវត្តិ និងបច្ចេកទេសដាំដុះ ។ ចម្ការម្រេចជាច្រើនមានកន្លែងបង្ហាញពីដំណើរការកែច្នៃក្រោយពេលប្រមូលផល ។ យើងនឹងឃើញពីរបៀបដែលម្រេចត្រូវបានហាលថ្ងៃសម្ងួត លាងសម្អាត និងវេចខ្ចប់ ។ ភាគច្រើននៃដំណើរការទាំងនេះនៅតែប្រើបច្ចេកទេសប្រពៃណី ដើម្បីរក្សាបាននូវគុណភាព និងរសជាតិដើមរបស់ម្រេចកំពត ។ ជាការពិតណាស់ ការទស្សនានឹងមិនគ្រប់គ្រាន់នោះទេ បើគ្មានការភ្លក្សរសជាតិម្រេចស្រស់ៗ ឬផលិតផលកែច្នៃពីម្រេចដូចជា ដំណាប់ស្វាយម្រេច ឬសាច់ក្រកម្រេចជាដើម។ យើងអាចសាកល្បងម្រេចខ្មៅ ក្រហម ស ឬបៃតង ព្រមទាំងផលិតផលកែច្នៃផ្សេងទៀតដូចជា ទឹកជ្រលក់ម្រេច និង សូកូឡាម្រេច ។ នេះជាឱកាសដ៏ល្អមួយក្នុងការទិញម្រេចពិតៗពីប្រភពដើមផ្ទាល់តែម្ដង ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ ឬសម្រាប់ទុកប្រើប្រាស់ផ្ទាល់ខ្លួន ។ ចម្ការម្រេចភាគច្រើនស្ថិតនៅក្បែរជើងភ្នំ និងមានទេសភាពស្រស់ស្អាត ដែលជាឱកាសក្នុងការថតរូប និងរីករាយជាមួយខ្យល់អាកាសបរិសុទ្ធ ឆ្ងាយពីភាពអ៊ូអរនៃទីក្រុង ។ La Plantation នៅខេត្តកំពតជាចម្ការម្រេចដ៏ធំ និងពេញនិយមមួយ ដែលមានសេវាកម្មដំណើរកម្សាន្ត និងភោជនីយដ្ឋានផងដែរ ។ FarmLink ក៏ជាចម្ការដ៏ល្បីល្បាញមួយទៀត ដែលផ្តល់នូវដំណើរទេសចរណ៍ និងហាងលក់ផលិតផលផងដែរ ។ Starling Farm ជាជម្រើសមួយផ្សេងទៀតសម្រាប់អ្នកដែលចង់ស្វែងយល់ពីការដាំដុះម្រេចអោយកាន់តែច្បាស់ ។ គេអាចស្វែងយល់ពីដំណើរការផលិត ពីម្ចាស់ចម្ការផ្ទាល់ ដោយទទួលបានការពន្យល់លម្អិតអំពីដំណាក់កាលនីមួយៗនៃការដាំដុះម្រេច និងដំណើរការសម្ងួត ឬកែច្នៃវា ។ ភ្ញៀវអាចភ្លក្សរសជាតិម្រេចស្រស់ពីដើម ព្រមទាំងផលិតផលកែច្នៃផ្សេងៗដែលធ្វើពីម្រេច ដូចជាទឹកជ្រលក់ម្រេច ដំណាប់ស្វាយម្រេច ឬសាច់ក្រកម្រេចជាដើម ។ នេះគឺជាឱកាសដ៏ល្អមួយដើម្បីទិញម្រេចកំពតសុទ្ធ ១០០% ដែលជាកាដូដ៏មានតម្លៃសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារ ។ ទេសចរណ៍កសិកម្មគឺជាទម្រង់ទេសចរណ៍មួយដែលមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ចំណេះដឹង និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍ផងដែរ ។ បើយើងក្រឡេកមកមើលនៅខេត្តបាត់ដំបងវិញក៏មិនចាញ់ខេត្តកំពតដែរ វាត្រូវបានគេស្គាល់ថាជា ជង្រុកស្រូវ របស់កម្ពុជាដែលជាតំបន់សម្បូរទៅដោយវាលស្រែដ៏ធំល្វឹងល្វើយ និងជាប្រភពផ្គត់ផ្គង់អង្ករដ៏សំខាន់សម្រាប់ប្រទេស ។ ការទស្សនាវាលស្រែនៅបាត់ដំបង គឺជាបទពិសោធន៍ទេសចរណ៍កសិកម្មដ៏គួរឱ្យចាប់អារម្មណ៍ ដែលផ្ដល់នូវទិដ្ឋភាពស៊ីជម្រៅអំពីវប្បធម៌ស្រូវអង្កររបស់ខ្មែរ និងជីវភាពរបស់កសិករ ។ ការទស្សនាវាលស្រែដ៏ធំល្វឹងល្វើយនេះអាស្រ័យលើរដូវកាល ពោលគឺភ្ញៀវអាចឃើញវាលស្រែពណ៌បៃតងខ្ចីស្រស់ស្រាយគួរឲ្យគយគន់ ឬវាលស្រែពណ៌មាសទុំជោរដែលត្រៀមប្រមូលផល ។ ទេសភាពទាំងនេះ ផ្ដល់នូវភាពស្ងប់ស្ងាត់ និងស្រស់ស្រាយសម្រាប់អ្នកជិះកង់ ជិះម៉ូតូ រថយន្ត ឬជិះរទេះគោឆ្លងកាត់វាលស្រែ។ មិនត្រឹមតែប៉ុណ្ណោះយើងក៏បានស្វែងយល់ពីវដ្ដដំណាំស្រូវដែរ គឺយើងនឹងរៀនអំពីដំណាក់កាលផ្សេងៗនៃការដាំដុះស្រូវ ចាប់ពីការភ្ជួររាស់ ការព្រួស ការស្ទូង ការថែទាំ ការបាចជី រហូតដល់ការច្រូតកាត់ផងដែរ ។ កសិករក្នុងតំបន់អាចបង្ហាញពីរបៀបធ្វើការងាររបស់ពួកគេដោយផ្ទាល់ ដែលជាឱកាសដ៏ល្អដើម្បីស្វែងយល់ពីរបៀបដែលអាហារប្រចាំថ្ងៃរបស់ពួកគេដែលត្រូវបានផលិត ។ ភូមិកសិកម្មមួយចំនួនផ្ដល់ឱកាសឱ្យភ្ញៀវទេសចរបានសាកល្បងចូលរួមសកម្មភាពមួយចំនួនដូចជា ការស្ទូងស្រូវ ការចាប់ត្រី ការបុកអង្ករដោយដៃ ឬជួយប្រមូលផលក្នុងអំឡុងពេលប្រមូលផលផងដែរ។ យើងអាចដើរលេងតាមភូមិជនបទ ទស្សនាផ្ទះប្រជាជននៅតាមភូមិ និងរោងម៉ាស៊ីនកិនស្រូវរបស់អ្នកស្រុក ព្រមទាំងស្វែងយល់ពីជីវិតរស់នៅរបស់ពួកគេ ។ លើសពីនេះ ពួកគេអាចនឹងនាំអ្នកទៅទស្សនារោងម៉ាស៊ីនកិនស្រូវខ្នាតតូច ធំ ដើម្បីយល់ពីដំណើរការបំប្លែងពីគ្រាប់ស្រូវរហូតដល់អង្ករទៀតផង ។ យើងក៏អាចទទួលទានម្ហូបអាហារបែបជនបទដែលធ្វើពីផលិតផលស្រស់ៗក្នុងស្រុក ដូចជាត្រីអាំង បន្លែធម្មជាតិ ឬអង្ករថ្មីៗដែលទើបនឹងកិន ។ នេះជាឱកាសសំខាន់មូយដើម្បីបានភ្លក្សរសជាតិពិតៗនៃម្ហូបខ្មែរដែលរៀបចំដោយអ្នកស្រុកផ្ទាល់ ។ មិនត្រឹមតែប៉ុណ្ណោះទេ វាលស្រែដ៏ធំល្វឹងល្វើយ ជាមួយទេសភាពមេឃស្រឡះ និងផ្ទះជនបទខ្មែរ ផ្ដល់នូវរូបភាពដ៏ល្អឥតខ្ចោះសម្រាប់ការថតរូបស្អាតៗផងដែរ ។ ពេលវេលាដ៏ល្អបំផុតដើម្បីទស្សនាគឺ រដូវវស្សាចាប់ពីខែឧសភា ដល់តុលា ជាពេលដែលវាលស្រែមានពណ៌បៃតងខ្ចីស្រស់ស្អាតបំផុត បន្ទាប់ពីការស្ទូងរួច ។ រដូវប្រមូលផលចាប់ពីខែវិច្ឆិកា ដល់ធ្នូ ជាពេលដែលវាលស្រែប្រែជាពណ៌លឿងទុំ ហើយអ្នកអាចឃើញសកម្មភាពប្រមូលផលយ៉ាងមមាញឹករបស់កសិករផងដែរ ។ ការទស្សនាវាលស្រែនៅបាត់ដំបង គឺជាការធ្វើដំណើរកម្សាន្តដែលផ្ដល់ទាំងចំណេះដឹង បទពិសោធន៍ និងភាពស្ងប់ស្ងាត់ ដែលធ្វើឱ្យអ្នកយល់កាន់តែច្បាស់ពីឫសគល់នៃវប្បធម៌ខ្មែរ និងសារៈសំខាន់នៃអង្ករក្នុងជីវិតប្រជាជនកម្ពុជា ។ ទេសចរណ៍កសិកម្មនាំមកនូវអត្ថប្រយោជន៍ជាច្រើន ទាំងសម្រាប់វិស័យទេសចរណ៍ និងបានជួយដល់ប្រជាជនក្នុងស្រុកជាច្រើនផងដែរ ។ វាបន្ថែមជម្រើសថ្មីមួយដល់ឧស្សាហកម្មទេសចរណ៍កម្ពុជា ក្រៅពីប្រាសាទ និងឆ្នេរខ្សាច់ វាលស្រែក៏ជួយទាក់ទាញភ្ញៀវទេសចរដែលមានចំណូលចិត្តខុសៗគ្នាផងដែរ ។ វាជួយបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់កសិករ និងសហគមន៍ តាមរយៈការលក់ផលិតផលផ្ទាល់ដល់ភ្ញៀវទេសចរ ការផ្តល់សេវាស្នាក់នៅ ការដឹកនាំទស្សនកិច្ច ឬការលក់ផលិតផលកែច្នៃ ។ លើសពីនេះ អ្នកទេសចរណ៍កសិកម្មជួយផ្សព្វផ្សាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិទៀតផង ។ របៀបរស់នៅតាមជនបទ បង្ហាញពីប្រពៃណីកសិកម្ម និងរបៀបរស់នៅបែបជនបទរបស់ខ្មែរ ដែលជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិ ។ វាផ្តល់ការអប់រំ និងការយល់ដឹងទៅកាន់ភ្ញៀវទេសចរ ជាពិសេសក្មេងៗ ក៏អាចរៀនសូត្រពីប្រភពអាហារ ការងាររបស់កសិករ និងសារៈសំខាន់នៃការអភិរក្សបរិស្ថានបានដែរ ។ វាក៏ជួយជំរុញទេសចរណ៍ប្រកបដោយនិរន្តរភាព និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍទេសចរណ៍ដែលមានការទទួលខុសត្រូវ ដោយគិតគូរពីផលប៉ះពាល់បរិស្ថាន សង្គម និងសុខភាពផងដែរ ។ សរុបមក ទេសចរណ៍កសិកម្មនៅចម្ការម្រេចកំពត និងវាលស្រែនៅខេត្តបាត់ដំបង ផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃ ព្រមទាំងបានជួយសម្រួលសេដ្ឋកិច្ចរបស់កសិករ និងការលើកស្ទួយដល់វិស័យកសិកម្មក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ ។